សុខភាពផ្លូវចិត្តជាផ្នែកសំខាន់នៃសុខុមាលភាពរបស់មនុស្ស ប៉ុន្តែជាញឹកញាប់ វាត្រូវបានមើលរំលងចំពោះពលករចំណាកស្រុក។ ពលករចំណាកស្រុកនៅកម្ពុជាប្រឈមមុខនឹងបញ្ហាផ្លូវអារម្មណ៍ និងផ្លូវចិត្តជាច្រើននៅពេលចេញទៅធ្វើការនៅក្រៅប្រទេស។ ការរស់នៅឆ្ងាយពីគ្រួសារ និងស្រុកកំណើតបង្កឲ្យមានអារម្មណ៍ឯកោ និងសោកសៅ។ កម្មករជាច្រើនក៏ជួបប្រទះនឹងការភ្ញាក់ផ្អើលចំពោះវប្បធម៌ និងការលំបាកក្នុងការសម្របខ្លួនទៅនឹងបរិយាកាសថ្មីផងដែរ។ ឧបសគ្គភាសាធ្វើឲ្យការទំនាក់ទំនង និងចូលក្នុងសង្គមកាន់តែមានភាពលំបាក។ ភាពឯកោនេះអាចនាំឲ្យមានសម្ពាធផ្លូវចិត្ត ភាពភ័យខ្លាច និងជំងឺបាក់ទឹកចិត្ត។ ពលករជាច្រើនត្រូវធ្វើការរយៈពេលយូរម៉ោងនិងមានភាពនឿយហត់ខ្លាំងផ្លូវរាងកាយ។ ការធ្វើការហួសកម្រិតដោយគ្មានការសម្រាកគ្រប់គ្រាន់ប៉ះពាល់ដល់សុខភាពរាងកាយ និងផ្លូវចិត្តរបស់ពលករខ្មែរ។ ករណីខ្លះទៀត ក៏មានពលករខ្មែរមួយចំនួនដែលប្រឈមមុខនឹងការរើសអើង ឬការប្រព្រឹត្តអយុត្តិធម៌នៅកន្លែងធ្វើការពួកគេដែរ។ ទង្វើនេះ អាចបណ្តាលឲ្យពួកគេមានអារម្មណ៍តានតឹង ភ័យខ្លាច និងគ្មានតម្លៃ។ នៅពេលពួកគេមិនអាចបង្ហាញអារម្មណ៍ទាំងនោះទៅកាន់នរណាម្នាក់បាន ពួកគេត្រូវលាក់វាទុកក្នុងចិត្តតែម្នាក់ឯង។ មានពលករខ្លះស្ទាក់ស្ទើរក្នុងការស្វែងរកជំនួយ ដោយសារមនុស្សជុំវិញខ្លួនគេមិនសូវខ្វល់ខ្វាយ ឬចាប់អារម្មណ៍ពីជំងឺផ្លូវចិត្តនោះទេ។ នៅក្នុងប្រទេសកម្ពុជា ប្រធានបទអំពីសុខភាពផ្លូវចិត្តនៅតែជាបញ្ហាដែលមនុស្សមិនទាន់យល់ច្បាស់ និងស្ទាក់ស្ទើរក្នុងការពិភាក្សា។ មនុស្សជាច្រើនជឿថា ការឈឺចាប់ ឬបញ្ហាផ្លូវអារម្មណ៍គួរត្រូវទ្រាំទ្រដោយស្ងៀមស្ងាត់។ ប៉ុន្តែ ផ្ទុយទៅវិញ ការមិនអើពើចំពោះបញ្ហាផ្លូវចិត្តអាចធ្វើឲ្យវាកាន់តែមានភាពធ្ងន់ធ្ងរឡើង។ ជាញឹកញាប់ ពលករចំណាកស្រុកមិនសូវមានឱកាសចូលប្រើសេវាថែទាំសុខភាពផ្លូវចិត្តនៅក្រៅប្រទេសនោះទេ។ កត្តាមួយទៀត វាអាចបណ្ដាលមកពីចំណាយខ្ពស់ និងភាពខ្មាស់អៀនរបស់ពួកគេផងដែរ។ នៅតាមប្រទេសខ្លះ គេមិនផ្តល់សេវាពិគ្រោះផ្លូវចិត្ត ឬជំនួយផ្លូវចិត្តសម្រាប់ពលករបរទេសនោះឡើយ។ ភាពខុសគ្នារវាងភាសា និងការភ័យខ្លាចបាត់បង់ការងារធ្វើឲ្យពួកគេមិនហ៊ានស្វែងរកជំនួយ។ ពលករខ្មែរខ្លះពឹងផ្អែកលើបណ្ដាញសង្គម និងក្រុមសហគមន៍ ដើម្បីទទួលការគាំទ្រផ្លូវចិត្ត និងផ្ដល់ការលើកទឹកចិត្តឱ្យគ្នាទៅវិញទៅមក។ ការសន្ទនាជាមួយមិត្តដែលមានបទពិសោធន៍ស្រដៀងគ្នា ក៏ជួយបន្ថយសម្ពាធផ្លូវចិត្តរបស់ពួកគេបានមួយកម្រិតដែរ។ និយោជកក៏អាចមានតួនាទីសំខាន់ក្នុងការគាំទ្រសុខភាពផ្លូវចិត្តរបស់ក្រុមពលករដែរ។ ការផ្តល់នូវការប្រព្រឹត្តដោយយុត្តិធម៌ ថ្ងៃសម្រាក និងកន្លែងធ្វើការប្រកបដោយសុវត្ថិភាពអាចជួយបង្កើនស្មារតីការងាររបស់ពួកគេ។ រដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលគួរតែសហការគ្នាស្វែងរកវិធីសាស្ត្រ ដើម្បីជួយការពារសុខភាពផ្លូវចិត្តរបស់ពលករនៅក្រៅប្រទេស។ ពួកគេអាចបង្កើតជាប្រព័ន្ធលេខទូរស័ព្ទជំនួយ ឬមជ្ឈមណ្ឌលពិគ្រោះផ្លូវចិត្តសម្រាប់ពលករដែលត្រូវការជំនួយ។ ព័ត៌មានអំពីសុខភាពផ្លូវចិត្តគួរត្រូវបានផ្តល់ជាភាសាខ្មែរ។ គ្រួសារ ឬសាច់ញាតិនៅប្រទេសកំណើតក៏មានតួនាទីសំខាន់ក្នុងការគាំទ្រផ្លូវចិត្តដល់ពលករដែលកំពុងធ្វើការនៅក្រៅប្រទេសផងដែរ។ ការនិយាយទូរស័ព្ទ ឬវីដេអូជាប្រចាំជាមួយគ្រួសារជួយការពារ និងពង្រឹងផ្លូវចិត្តរបស់ពលករខ្មែរមួយចំណែកដែរ។ នៅពេលពលករចំណាកស្រុកមានអារម្មណ៍ថាមានអ្នកខ្វល់ខ្វាយពីគេ ពួកគេនឹងចាប់ផ្តើមមានសុខភាពផ្លូវចិត្តរឹងមាំជាងមុន។ វាក៏សំខាន់ក្នុងការបង្រៀនជំនាញគ្រប់គ្រងសម្ពាធផ្លូវចិត្តដល់ពួកគេ។ បច្ចេកទេសដូចជាការដកដង្ហើមវែងៗ និងសមាធិក៏អាចជួយពួកគេបានច្រើនដែរ។ កម្មវិធីបណ្ដុះបណ្ដាលគួរតែរួមបញ្ចូលការអប់រំផ្នែកផ្លូវចិត្ត និងហិរញ្ញវត្ថុផងដែរ។ សុខភាពផ្លូវចិត្ត និងការគ្រប់គ្រងប្រាក់មានទំនាក់ទំនងជិតស្និទ្ធគ្នា។ សម្ពាធហិរញ្ញវត្ថុអាចនាំឲ្យមានភាពភ័យ និងការបាក់ទឹកចិត្តដែរ ប្រសិនបើមិនគ្រប់គ្រងបានល្អ។ សុខភាពផ្លូវចិត្តល្អជួយឲ្យពលករធ្វើការបានល្អប្រសើរ និងមានផលិតភាពខ្ពស់។ នៅពេលសុខភាពផ្លូវចិត្តរបស់ពួកគេប្រសើរឡើង គ្រួសារ និងសហគមន៍ក៏ទទួលផលដែរ។ ពលករគ្រប់រូបគួរតែទទួលសេវាពិគ្រោះផ្លូវចិត្តមុនចេញដំណើរ និងបន្ទាប់ពីត្រឡប់មកប្រទេសកំណើតវិញ។ ពលករដែលទទួលបានការគាំទ្រនេះអាចសម្របខ្លួនទៅនឹងបញ្ហាបានងាយស្រួលជាងមុន។ មិនថានៅទីណានោះទេ នៅពេលសង្គមមួយផ្តល់តម្លៃដល់សុខភាពផ្លូវចិត្តរបស់ពលករ វាធ្វើឱ្យសហគមន៍កាន់តែមានភាពរឹងមាំជាងមុន។ ការគាំទ្រសុខភាពផ្លូវចិត្តរបស់ពលករចំណាកស្រុកកម្ពុជាមិនត្រឹមតែជាការទទួលខុសត្រូវផ្នែកសីលធម៌ទេ ប៉ុន្តែជាជំហានសំខាន់នៃការអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ។